ស្ថានភាពសេដ្ឋកិច្ចក្នុងរបបសាធារណរដ្ឋខ្មែរ ១៩៧០-១៩៧៥ គឺជាដំណាក់កាលមួយដែលប្រទេសកម្ពុជាជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។ ទាំងនេះបណ្ដាលមកពីសង្គ្រាមស៊ីវិល និងភាពអសកម្មនៃការគ្រប់គ្រង។ ថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ តាំងពីចុងសម័យសង្គមរាស្រ្តនិយម សេដ្ឋកិច្ចកម្ពុជាមានវិបត្តិធ្ងន់ធ្ងរ។ នៅខែកក្កដាឆ្នាំ ១៩៦៩ សម្តេចសីហនុ បានទទួលស្គាល់ពីជំហរនៃសណ្ឋានការណ៍ ដ៏ធ្ងន់ធ្ងររបស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ។ ដោយគ្មានមធ្យោបាយដោះស្រាយ រដ្ឋាភិបាលបានបង្កើតកាស៊ីណូ ដើម្បីប្រមូល និងគាំទ្រដល់ថវិការដ្ឋ។ នៅក្នុងឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៦៨ សេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការរាំងស្ទះ។ រីឯប្រជាប្រិយរបស់សម្តេចនរោត្តមសីហនុក៏មានការថយចុះ។ សាធារណរដ្ឋខ្មែរគ្មានមូលដ្ឋាន សេដ្ឋកិច្ចទេព្រោះរស់ ដោយសារជំនួយសហរដ្ឋអាមេរិកដូចជា អង្ករ និងវត្ថុប្រើប្រាស់ផ្សេងៗជាដើម។ បញ្ជាកសិកម្ម ក៏ជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្តគ្មានប្រសិទ្ឋភាព ជាហេតុធ្វើឲ្យទិន្នផលកសិកម្មធ្លាក់ចុះ និងគ្មានចំណូលគ្រប់គ្រាន់សម្រាប់ប្រជាជន។ ដោយសារសង្គ្រាមធ្វើឲ្យសកម្មភាពកសិកម្មកាន់តែតិចទៅៗ ព្រោះកសិករមួយចំនួនត្រូវរត់ពីជនបទដើម្បីមកជ្រកកោនតាមទីក្រុង។ ផលស្រូវមានការថយចុះពី ៣៨១៣៨១៣ តោន ទៅដល់ ២១៣៧៨៤០ តោន នៅចន្លោះឆ្នាំ ១៩៧០ ដល់ ឆ្នាំ១៩៧២។ ដំណាំកៅស៊ូថយចុះពី ៤១៨៦៣ នៅសល់តែ ១២៧៦៣ នៅឆ្នាំ ១៩៦៩ ដល់ ឆ្នាំ១៩៧១ និងដំណាំ ផ្សេងៗទៀតជាច្រើន។ បញ្ហាឧស្សាហកម្ម ដោយសារភ្លើងសង្រ្គាមរវាងវៀតណាម និងអាមេរិកនៅឆ្នាំ ១៩៧២ បានធ្វើឲ្យសកម្មភាពឧស្សាហកម្មមានការរាំស្ទះ និងបិតទ្វារ។ ការគ្រប់គ្រងឧស្សាហកម្មមិនបានល្អ ហើយការខ្វះខាតតុល្យភាពច្រើនមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់ប្រជាជន។ សម្តេច សីហនុបានធ្វើជាតូបនីយកម្មក្នុងវិស័យនីហរ័ណ អាហរ័ណ ផ្នែកសេដ្ឋកិច្ចទាំងអស់ និងបិទទ្វារ ធនាគារឯកជនទាំងឡាយដែលនៅលើទឹកដីកម្ពុជាផ្ទាល់។ ការធ្វើជាតូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេស បានជំរុញឲ្យមានពាណិជ្ជកម្មលួចលាក់ជាមួយពួកបេះបោរកុម្មុយនីស្តនៅវៀតណាម។ ការធ្វើជាតូបនីយកម្ម បណ្តាលឲ្យរោងចក្រ ធនាគារឯកជនបិតទ្វារកម្មករអត់ការងារធ្វើ។ នៅឆ្នាំ១៩៦៧ ផលស្រូវកម្ពុជាមួយភាគបួនត្រូវបានលក់ដោយគេចពន្ធទៅឲ្យកម្លាំងកុមយនីស្តវៀតណាម ព្រោះពួកគេបានឲ្យតម្លៃខ្ពស់ជាងរដ្ឋ ។ បញ្ហាទាំងអស់នេះធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។ ក្នុងសម័យសាធារណរដ្ឋខ្មែរ ពាណិជ្ជកម្មក្រៅស្រុកគឺកម្ពុជាត្រូវទិញទំនិញពីក្រៅដូចជាមកពីសហរដ្ឋអាមេរិកចំនួន ៧ សែន តោននៅឆ្នាំ ១៩៧២។ ចំណែកពាណិជ្ជកម្មក្នុងស្រុកវិញ ពួកឈ្មួញចិនឆ្លៀតឱកាសពេលដែលប្រទេសមានសង្គ្រាម និង ខ្វះខាតខាងស្បៀងហើយបានដំឡើងថ្លៃទំនិញហួសហែតរហូតទៅដល់ ៤០០% នៃទំនិញថ្លៃដើម។ ដើម្បីគេចចេញពីសង្រ្គាមនៅវៀតណាមនៅឆ្នាំ១៩៦៣ សម្តេច នរោមសីហនុបានបដិសេធជំនួយយោធាពី អាមេរិក ដែលមានតម្លៃចំនួន១៥ភាគរយនៃថវិកាជាតិ។ ឯជំនួយពីប្រទេសចិនពុំអាចស្ដារស្ថានភាពចុះខ្សោយនៃកងទ័ពបានទេ។ នៅឆ្នាំ១៩៦៧ ដល់ ១៩៦៨ សេដ្ឋកិច្ចរបស់កម្ពុជាមានដំណើររាំងស្ទះ ឯប្រជាប្រិយភាពរបស់សម្តេច នរោត្តមសីហនុ ក៏មានការថយចុះដូចគ្នា។ ផ្លូវទូរគមនាគមន៍នាសម័យ លន់ នុល មានផ្លូវគោកផ្លូវទឹក ផ្លូវអាកាស និងផ្លូវរថភ្លើងបានបន្សល់ទុកតាំងពីសម័យ សង្គមរាស្ត្រនិយម។ ផ្លូវគោក និងផ្លូវរថភ្លើងទុកសម្រាប់ដឹកទំនិញនៅក្នុងស្រុក និងប្រទេសក្បែរខាង។ ចំណែកផ្លូវអាកាស និងផ្លូវទឹក ទុក សម្រាប់ដឹកទំនិញពីប្រទេសដែលនៅទ្វីបខុសគ្នាដូចជាដឹកពីអាមេរិកមកកម្ពុជា។ ប៉ុន្តែផ្លូវគមនាគមន៍ទាំងអស់ត្រូវបានបិទនៅឆ្នាំ ១៩៧៥ ដែលពួកខ្មែរក្រហមដោយការដាក់គ្រាប់បែកនៅតាមដងទន្លេ ដើម្បីកុំឲ្យអាមេរិកផ្តល់ជំនួយមកដល់កម្ពុជាបាន។ ដីស្រែរបស់ប្រជាពលរដ្ឋ ត្រូវទុកចោល ព្រោះជាកន្លែងគ្រោះថ្នាក់ ពោលគឺជាចម្ការមីន និងរណ្តៅគ្រាប់បី៥២ ចម្ការកៅស៊ូត្រូវទុកចោល និងផ្លូវផ្សេងៗត្រូវបានខូតខាតពី៧០ភាគរយ ទៅ៨០ភាគរយ។ វិស័យហិរញ្ញវត្ថុក៏ដូចជាវិស័យសេដ្ឋកិច្ចដែរ គឺមានការរាំងស្ទះ ខ្វះខាតសម្រាប់ប្រជាជន ទំនិញមានការឡើងថ្លៃខ្ពស់ រូបិយប័ណ្ណ មានការធាក់ចុះ និងធានាគារឯកជនត្រូវបានបិត។ ការលេចឡើង នៃរបបសាធារណរដ្ឋខ្មែរ ធ្វើឲ្យសេដ្ឋកិច្ច ត្រូវជួបវិបត្ត ក៏ដូចជាការគ្រប់គ្រងឧស្សាហកម្មមិនបានល្អផងដែរ។ រីឯចំណាយគ្មានតុល្យភាព ហើយការធ្វើពាណិជ្ជកម្មលួចលាក់ជាមួយយួនកុម្មុយនីស្ស និងការផ្តាច់ជំនួយពីអាមេរិចទៀតផង។ ចំណែកឯ សង្គមធ្វើឲ្យកើតឡើងនូវអសន្តិសុខ អនាធិបតេយ្យ អំពី ពុករលួយ បង្កើតបក្សពួកនិយម និងល្បែងស៊ីសងក្នុងសង្គម។ ជម្លោះនៃមនោគមវិជ្ជាកំឡុងសង្គ្រាមត្រជាក់បានអូសទាញកម្ពុជាឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដោយសារតែគោលនយោបាយអព្យាក្រឹត្យរបស់កម្ពុជាមិនបានប្រកាន់ខ្ជាប់ច្បាស់លាស់។ ក្រុមខ្មែរក្រហមបានបង្កអសន្តិសុខផ្ទៃក្នុង និងធ្វើឲ្យមានវិបត្តិរដ្ឋាភិបាល ដោយមានការគាំទ្រពីវៀតណាម និងអនុញ្ញាតឲ្យវៀតណាមដឹកជញ្ជូនអាវុធឆ្លងកាត់ទឹកដីកម្ពុជា។ ហេតុនេះហើយ ទើបលោក លន់ នល់ និងសម្ដេចសិរិមតៈសម្រេចធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។